ចំពោះភ្ញៀវទីក្រុងវិញ ភាគច្រើនការស្វាគមន៍អាចជាការពិភាក្សាពីការងារ ឬជួបជុំផ្លូវការណាមួយ ឬក៏អាចជាការមកសួរសុខទុក្ខ។ ត្រូវរៀបចំការស្វាគមន៍ឱ្យមានភាពត្រឹមត្រូវ និងត្រូវមានសោភណ្ឌភាពសមរម្យ នឹងទំនាក់ទំនង ឬបរិបទនៃការមកលេងម្ចាស់ផ្ទះ។ ពេលខ្លះវិញអាចជាមិត្តភក្ដិ ឬសាច់ញាតិដែលដែលបានរស់នៅទីក្រុងជាយូរឆ្នាំ ហើយកម្របានជួបគ្នា។ ម្ចាស់ផ្ទះត្រូវរៀបចំបរិស្ថាននៅក្នុងផ្ទះឱ្យមានសណ្តាប់ធ្នាប់ និងទទួលភ្ញៀវដោយសេចក្ដីថ្លៃថ្លូរ និងសមរម្យ។ ម្ហូបសម្រាប់ភ្ញៀវទីក្រុងត្រូវមានការរៀបចំអោយត្រូវតាមចំណូលចិត្ត ហើយមានការយកចិត្តទុកដាក់លើសុខភាព។ ជាពិសេសម្ចាស់ផ្ទះត្រូវយកចិត្តទុកដាក់លើអនាម័យជាពិសេស និងត្រូវមានភាពស្អាតស្អំ។ ភេសជ្ជៈជាច្រើនដូចជា ទឹកផ្លែឈើផ្សេងៗ កាហ្វេ និងស្រា ក៏អាចបន្ថែមជូនដល់ភ្ញៀវ ដើម្បីផ្តល់នូវជម្រើសដែលមានភាពចម្រុះ និងបំពេញតម្រូវការរសជាតិរបស់ពួកគេបានយ៉ាងល្អ។ គោលបំណង គឺដើម្បីឱ្យភ្ញៀវទទួលអារម្មណ៍ថាមានការទទួលស្វាគមន៍ និងមានភាពស្និទ្ធស្នាលគ្នាខ្លាំង។ ពាក្យពេចន៍ និងឥរិយាបថក៏ជាផ្នែកដ៏សំខាន់ក្នុងការធ្វើឱ្យភ្ញៀវទាំងពីរប្រភេទមានអារម្មណ៍ថាទទួលបានការគោរពអោយតម្លៃ និងការស្វាគមន៍បានល្អ។ ម្ចាស់ផ្ទះត្រូវប្រើភាសាទន់ភ្លន់ សុភាពរាបសាល្អ និងមិនបង្ករការប៉ះពាល់ដល់អារម្មណ៍ភ្ញៀវមកលេង។ ត្រូវជៀសវាងការនិយាយអួតខ្លួន ឬការសរសើរខ្លួនលើសលប់ ព្រោះវាអាចបង្កើតអារម្មណ៍អវិជ្ជមាន និងប៉ះពាល់ដល់ទំនាក់ទំនងល្អជាមួយអ្នកដទៃ។ ប្រសិនបើជាមិត្តចាស់ មិនគួរនិយាយ ឬ លើកពីរឿងអាម៉ាស់ ឬរឿងអាក្រក់ សម្រាប់ការលេងសើច នៅចំពោះមុខភ្ញៀវទេ។ ទោះបីយើងជាម្ចាស់ផ្ទះមិនមានធនធានច្រើន ឬផ្ទះតូចក៏ដោយ ការទទួលស្វាគមន៍យ៉ាងកក់ក្ដៅ និងមិនចិត្តចង្អៀត គឺលើសពីធនធានមានទៅទៀត។ ត្រូវនិយាយអោយច្បាស់លាស់ និងស្តាប់ដោយម៉ត់ចត់ ខណៈពេលដែលត្រូវនិយាយត្រូវជៀសវាងការប្រើពាក្យសម្ដីណាដែលអាចបង្ករជម្លោះ ឬបង្កការយល់ច្រឡំក្នុងការទំនាក់ទំនង។ ការស្វាគមន៍មិនមែនគ្រាន់តែផ្តល់អាហារទេ ប៉ុន្តែជាការបញ្ចេញអារម្មណ៍ និងភាពស្មោះត្រង់ ដែលភ្ញៀវអាចយល់ឃើញ និងយកចិត្តទុកដាក់បាន មុនពេលពួកគេត្រឡប់ទៅផ្ទះ។ ប្រសិនបើមានការស្វាគមន៍ត្រឹមត្រូវអាចជួយបង្កើនភាពស្មោះត្រង់ ភាពស្និទ្ធិស្នាល និងទំនាក់ទំនងល្អក្នុងសង្គមនិងគ្រួសារ។ នៅពេលដែលភ្ញៀវត្រៀមធ្វើដំណើរត្រឡប់ទៅផ្ទះវិញ ក្នងនាមម្ចាស់ផ្ទះត្រូវជូនពរដោយពាក្យល្អៗ បង្ហាញពីការស្រឡាញ់ និងបារម្ភពីសុវត្ថិភាព។ តាមទំនៀមទម្លាប់ខ្មែរម្ចាស់ផ្ទះតែងរៀបចំរបស់របរ ឬផ្លែឈើ ឬម្ហូប អោយភ្ញៀវត្រឡប់ទៅផ្ទះជានិច្ច។ ពាក្យនិយាយដើម្បីលា គេតែងឧស្សាហ៍និយាយថា "នៅពេលទំនេរសូមអញ្ជើញមកលេងម្តងទៀត។"